ការយល់ឃើញរបស់សហគមន៍ចំពោះការប្រើប្រាស់កម្លាំងរបស់ប៉ូលីស គឺជាកត្តាសំខាន់ណាស់ក្នុងការកសាងទំនុកចិត្ត និងធានាសណ្តាប់ធ្នាប់សង្គម។ ការមានទំនាក់ទំនងល្អ និងការយល់ព្រមរវាងប៉ូលីស និងប្រជាពលរដ្ឋ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការបង្កើត និងមានសន្តិសុខ និងភាពសុខស្រួលក្នុងសង្គម។ ការ ប្រើអំណាចលើសកម្រិត របស់ប៉ូលីសគឺជាបញ្ហាធ្ងន់ធ្ងរមួយដែលអាចជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់ទំនាក់ទំនងរវាងប៉ូលិស និងសហគមន៍។ វាអាចធ្វើឲ្យ បាត់បង់ទំនុកចិត្តពីសហគមន៍ ទាំងស្រុង និង បង្កឲ្យមានការភ័យខ្លាច យ៉ាងខ្លាំងក្នុងចំណោមប្រជាពលរដ្ឋ។ នៅពេលដែលប្រជាជនមានអារម្មណ៍ថា ពួកគេអាចក្លាយជាជនរងគ្រោះនៃការរំលោភបំពានអំណាចពីសំណាក់អ្នកអនុវត្តច្បាប់ ពួកគេនឹង ស្ទាក់ស្ទើរក្នុងការសហការជាមួយប៉ូលីស។ ភាពស្ទាក់ស្ទើរនេះអាចបង្ហាញតាមរយៈការមិនរាយការណ៍អំពីបទល្មើស មិនផ្តល់ព័ត៌មាន ឬមិនផ្តល់សក្ខីកម្ម ដែលសុទ្ធតែធ្វើឲ្យ ការងាររក្សាសន្តិសុខកាន់តែពិបាក និងធ្វើឲ្យបទល្មើសអាចបន្តកើតមានដោយគ្មានការទប់ស្កាត់។ ទីបំផុត បញ្ហានេះអាចបំផ្លាញមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់សង្គម និងនាំឱ្យមានភាពអសន្តិសុខកាន់តែខ្លាំងឡើង។ ផ្ទុយពីផលប៉ះពាល់អវិជ្ជមាននៃការប្រើប្រាស់កម្លាំងហួសហេតុ ការកម្រិតសកម្មភាពរបស់ប៉ូលីស គឺជាកត្តាដ៏សំខាន់ដែលជួយ កសាងឥទ្ធិពល និងការគោរព ពីសំណាក់សហគមន៍។ នៅពេលដែលប៉ូលីសមានតម្លាភាពក្នុងការបំពេញភារកិច្ចរបស់ពួកគេ ប្រជាពលរដ្ឋនឹងមានទំនុកចិត្តកាន់តែខ្លាំង។ ប្រជាពលរដ្ឋគ្រប់រូបតែងតែចង់ឃើញ ការអនុវត្តច្បាប់ដោយយុត្តិធម៌ និងគ្មានអំពើហិង្សា។ ពួកគេរំពឹងថា ប៉ូលីសនឹងបំពេញភារកិច្ចរបស់ខ្លួនដោយស្មើភាពគ្នា ចំពោះមុខច្បាប់ ដោយមិនប្រកាន់បក្សពួក ឬរើសអើងឡើយ។ ពួកគេ យល់ព្រមលើការប្រើប្រាស់អំណាច បើវាជាការការពារខ្លួន ឬសន្តិសុខសាធារណៈ ហើយត្រូវតែស្របតាមគោលការណ៍ច្បាប់ និងវិជ្ជាជីវៈរបស់ប៉ូលីស។ ការប្រើប្រាស់កម្លាំងគួរតែជាជម្រើសចុងក្រោយ ហើយត្រូវសមាមាត្រទៅនឹងស្ថានភាពជាក់ស្តែងផងដែរ។ ជាងនេះទៅទៀត នៅពេលណាដែល ប៉ូលីសដែលទទួលការចោទប្រកាន់លើអំពើខុស ត្រូវបានដេញដោល និងទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន វានឹងត្រូវបានមើលឃើញថាជា ការទទួលខុសត្រូវ ដ៏ខ្ពស់។ ការអនុវត្តបែបនេះបង្កើនជំនឿទុកចិត្តរបស់សាធារណជនទៅលើប្រព័ន្ធយុត្តិធម៌ និងស្ថាប័នប៉ូលិស។ វាបង្ហាញថា គ្មាននរណាម្នាក់នៅពីលើច្បាប់នោះទេ ហើយថាភាពត្រឹមត្រូវ និងយុត្តិធម៌ គឺជាតម្លៃស្នូលដែលប៉ូលិសប្រកាន់ភ្ជាប់។ ដើម្បីពង្រឹងទំនាក់ទំនងរវាងប៉ូលីស និងសហគមន៍ ឲ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព ត្រូវមានការកសាងនូវទំនុកចិត្ត និងការប្រាស្រ័យទាក់ទង គឺជាកត្តាចាំបាច់។ ការសហការគ្នា គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយក្នុងការកសាងទំនាក់ទំនងល្អរវាងប៉ូលីស និងប្រជាពលរដ្ឋ។ តាមរយៈសកម្មភាពចម្រុះ ដូចជា កីឡា អប់រំ ឬការចូលរួមក្នុងសកម្មភាពសហគមន៍ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតមួយដែល ជួយឲ្យប្រជាជនយល់អំពីតួនាទីប៉ូលិសកាន់តែច្បាស់។ ឧទាហរណ៍ជាក់ស្ដែង ការរៀបចំព្រឹត្តិការណ៍ កីឡាជាមួយយុវជន ឬ កម្មវិធីអប់រំនៅតាមសាលារៀន ផ្តល់ឱកាសដ៏ល្អប្រសើរឲ្យប៉ូលីស និងប្រជាពលរដ្ឋមានទំនាក់ទំនងជាមួយគ្នាក្នុងបរិយាកាសវិជ្ជមាន។ នៅក្នុងបរិយាកាសក្រៅផ្លូវការ និងរួសរាយរាក់ទាក់បែបនេះ ការភ័យខ្លាច ឬការយល់ច្រឡំដែលធ្លាប់មានចំពោះប៉ូលីសនឹងត្រូវលុបបំបាត់បន្តិចម្តងៗ។ លើសពីនេះ ការសហការទាំងនេះក៏ ជួយកសាងចំណងមិត្តភាព និងការយល់ដឹងពីគ្នាទៅវិញទៅមក រវាងភាគីទាំងពីរ។ នៅពេលដែលប្រជាជនបានស្គាល់ប៉ូលីសផ្ទាល់ យល់ពីការងារលំបាក និងការលះបង់របស់ពួកគេ ការទុកចិត្តនឹងរីកចម្រើន។ ពួកគេនឹងចាប់ផ្តើមយល់ថា ប៉ូលិសគឺជាដៃគូក្នុងការថែរក្សាសុវត្ថិភាព មិនមែនជាអ្នកដាក់ទោសតែម្យ៉ាងនោះទេ។ នៅពេលការយល់ដឹងនេះកើតមានឡើងនោះ ទំនុកចិត្តនឹងកើតមានឡើងផងដែរ ដែលជាកត្តាចាំបាច់សម្រាប់សហគមន៍ដែលមានសុវត្ថិភាព និងសុខដុមរមនា។ ក្រៅពីការសហការ ការប្រាស្រ័យទាក់ទងជាប្រចាំរវាងប៉ូលីស និងសហគមន៍ គឺជាកត្តាដ៏សំខាន់ដែលដើរតួយ៉ាងសំខាន់ក្នុងការ កាត់បន្ថយការយល់ច្រឡំ និង ដោះស្រាយកង្វល់នានា។ ទំនាក់ទំនងដ៏រឹងមាំ និងការយោគយល់គ្នានេះ បង្កើតឡើងនូវភាពជឿទុកចិត្តដ៏ជ្រាលជ្រៅ និងបរិយាកាសវិជ្ជមាន ដែលជាផ្លូវដ៏សំខាន់ក្នុងការកសាងការសហការជាដៃគូ និងការរីកចម្រើនរួមគ្នា ។ ដើម្បីធានាបាននូវការប្រាស្រ័យទាក់ទងដែលប្រកបដោយប្រសិទ្ធភាព និងពង្រឹងទំនុកចិត្តរវាងប៉ូលីស និងសហគមន៍ ប៉ូលីសបានអនុវត្តមធ្យោបាយចម្រុះ និងការច្នៃប្រឌិតក្នុងការបង្កើតសម្ព័ន្ធភាពល្អ និងការយោគយល់គ្នា។ ការប្រជុំសហគមន៍នេះគឺជាវេទិកាដ៏សំខាន់មួយដែល អនុញ្ញាតឱ្យប្រជាពលរដ្ឋលើកឡើងពីបញ្ហា កង្វល់ ឬផ្តល់យោបល់ទៅកាន់មន្ត្រីប៉ូលិស។ ការជួបមុខគ្នាដោយផ្ទាល់បែបនេះជួយជំរុញការយល់ដឹងគ្នាទៅវិញទៅមក និងបង្ហាញពីការយកចិត្តទុកដាក់របស់ប៉ូលិសចំពោះបញ្ហារបស់ប្រជាពលរដ្ឋ។ ក្នុងយុគសម័យឌីជីថលនេះ បណ្ដាញសង្គមក្លាយជា វិធីសាស្រ្តទំនើបដើម្បីផ្សព្វផ្សាយព័ត៌មាន បង្ហាញសកម្មភាព និងទទួលមតិកែលម្អពីសាធារណជនបានឆាប់រហ័ស។ ប៉ូលិសអាចប្រើប្រាស់បណ្ដាញសង្គមដើម្បីផ្តល់ដំណឹងបន្ទាន់ ណែនាំពីវិធានការសុវត្ថិភាព ឬឆ្លើយតបនឹងចម្ងល់សាធារណៈ ដែលធ្វើឲ្យព័ត៌មានទៅដល់មហាជនបានទូលំទូលាយ និងទាន់ពេលវេលា។ ការមានលេខទូរស័ព្ទទំនាក់ទំនងផ្ទាល់របស់ប៉ូលិស គឺជារឿងសំខាន់ណាស់ក្នុងការ ធានាថាប្រជាពលរដ្ឋមានមធ្យោបាយងាយស្រួល និងបន្ទាន់ក្នុងការទាក់ទងប៉ូលីសនៅពេលចាំបាច់។ នេះផ្តល់នូវអារម្មណ៍សុវត្ថិភាព និងភាពជឿជាក់ថា ពួកគេអាចទទួលបានជំនួយនៅពេលមានអាសន្ន ឬត្រូវការការប្រឹក្សាយោបល់។ មធ្យោបាយទំនាក់ទំនងទាំងនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ប៉ូលីសក្នុងការកសាងភាពជាដៃគូជាមួយសហគមន៍ ដោយស្តាប់នូវក្តីកង្វល់ ដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព និងរក្សានូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។ តាមរយៈមធ្យោបាយទាំងនេះ ប៉ូលីសអាច ទទួលយកមតិកែលម្អ ដោះស្រាយពាក្យបណ្ដឹង និងឆ្លើយតបទៅនឹងសំណួររបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា។ ការពង្រឹងនូវទំនាក់ទំនងនេះ បង្កើតនូវបរិយាកាសទុកចិត្ត ព្រោះប្រជាពលរដ្ឋមានអារម្មណ៍ថា សំឡេងរបស់ពួកគេត្រូវបានស្តាប់ និងយកចិត្តទុកដាក់។ វាក៏ បង្ហាញថាប៉ូលីសពិតជាយកចិត្តទុកដាក់ចំពោះសុវត្ថិភាព និងសុខុមាលភាពរបស់សហគមន៍ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់សង្គមមួយប្រកបដោយសន្តិសុខ និងភាពសុខដុមរមនា។ នៅទីបំផុត គោលដៅចម្បង និងជាគោលការណ៍ស្នូលនៃការងាររបស់ប៉ូលីសនៅក្នុងសហគមន៍ គឺការធានាថា ប្រជាជនទុកចិត្តពេលប៉ូលីសធ្វើការជាអ្នកការពារមិនមែនបង្កការភ័យបារម្ភនោះទេ។ ការយល់ឃើញនេះមានសារៈសំខាន់ណាស់ក្នុងការកសាងសន្តិសុខសង្គមប្រកបដោយនិរន្តរភាព។ នៅពេលដែល ប៉ូលីសដើរតួជាអ្នកការពារសន្តិសុខសាធារណៈ ដោយបម្រើសហគមន៍ដោយស្មោះត្រង់ និងយុត្តិធម៌ ប្រជាពលរដ្ឋនឹងមាន អារម្មណ៍សុវត្ថិភាព។ ពួកគេនឹងលែងមានការភ័យខ្លាច ឬស្ទាក់ស្ទើរក្នុងការទាក់ទងប៉ូលីសនៅពេលជួបបញ្ហា។ ផ្ទុយទៅវិញ ពួកគេនឹង ហ៊ានសហការ ក្នុងការផ្តល់ព័ត៌មាន រាយការណ៍ពីបទល្មើស ឬចូលរួមក្នុងកម្មវិធីនានា ដើម្បីថែរក្សាសន្តិសុខមូលដ្ឋាន។ ការកសាងទំនុកចិត្ត រវាងប៉ូលីស និងប្រជាពលរដ្ឋនេះ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំមួយដែល រួមចំណែកដល់សង្គមមួយដែលមានសុវត្ថិភាព និងភាពសុខដុមរមនា។ នៅក្នុងសង្គមបែបនេះ ប្រជាពលរដ្ឋអាចរស់នៅដោយគ្មានការភ័យខ្លាច ផ្តោតលើការងារ និងការអភិវឌ្ឍន៍ខ្លួនឯង ដែលនាំទៅរកការរីកចម្រើនរួមរបស់ប្រទេសជាតិ។